រាល់ការប៉ាក់ដោយដៃ និងការដេរដោយម៉ាស៊ីនសុទ្ធសឹងតែមានតម្លៃ និងលក្ខណៈសម្បត្តិរៀងៗខ្លួន។ ការប៉ាក់ដោយដៃតំណាងឱ្យភាពពិសេស សិល្បៈ និងបេតិកភណ្ឌ ខណៈដែលការផលិតដោយម៉ាស៊ីនផ្តោតលើភាពងាយស្រួល ភាពរហ័ស និងតម្លៃសមរម្យ។ ជម្រើសគឺអាស្រ័យលើតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ ការប៉ាក់ដោយដៃ គឺជាសិល្បៈមួយដែលតម្រូវឱ្យមានការអត់ធ្មត់ ភាពប៉ិនប្រសប់ និងការលះបង់ពេលវេលាយ៉ាងច្រើន។ ស្នាដៃនីមួយៗត្រូវបានបង្កើតឡើងដោយការដេរប៉ាក់ម្តងមួយថ្នេរៗ ដែលឆ្លុះបញ្ចាំងពីទេពកោសល្យ និងចក្ខុវិស័យរបស់ជាងប៉ាក់។ ស្នាដៃប៉ាក់ដោយដៃនីមួយៗត្រូវបានចាត់ទុកជាក្បាច់សិល្បៈដ៏វិចិត្រ ដែលមានតម្លៃខ្ពស់លើសពីសម្ភារៈដើម។ វាគឺជាការរួមបញ្ចូលគ្នានៃ គំនិតច្នៃប្រឌិត របស់ជាងប៉ាក់ ភាព ល្អិតល្អន់ ក្នុងការសម្រេច និង ពេលវេលា រាប់ម៉ោង រាប់ថ្ងៃ រហូតដល់រាប់ខែដែលបានចំណាយ។ ភាពពិសេសនេះហើយដែលធ្វើឱ្យស្នាដៃប៉ាក់ដោយដៃមានភាពទាក់ទាញជាងការប៉ាក់ដោយម៉ាស៊ីន។ ក្រៅពីភាពស្រស់ស្អាត ការប៉ាក់ដោយដៃក៏ល្បីល្បាញដោយសារ គុណភាពខ្ពស់ និង ភាពធន់ របស់វា។ ថ្នេរនីមួយៗត្រូវបានដេរយ៉ាងរឹងមាំ និងមានរបៀបរៀបរយ ដែលធានាថាផលិតផលទាំងនោះអាចប្រើប្រាស់បានយូរអង្វែង និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ផលិតផលប៉ាក់ដោយដៃច្រើនតែអាចក្លាយជាកេរដំណែលតជំនាន់បាន។ ការប៉ាក់ដោយដៃដើរតួនាទីយ៉ាងសំខាន់ក្នុងការ រក្សាបេតិកភណ្ឌវប្បធម៌។ លំនាំ និងបច្ចេកទេសប៉ាក់ជាច្រើនត្រូវបានបន្សល់ទុកពីបុព្វបុរស ដែលបង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងជំនឿរបស់សហគមន៍ ភូមិ ស្រុកនីមួយៗ។ ឧទាហរណ៍ ការប៉ាក់ក្បាច់ខ្មែរបុរាណ មិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវអត្ថន័យនិមិត្តរូប និងរឿងរ៉ាវផងដែរ។ បើប្រៀបធៀបទៅនឹងការផលិតដោយម៉ាស៊ីន ការប៉ាក់ដោយដៃមាន ផលប៉ះពាល់បរិស្ថានតិចតួច។ ដំណើរការនេះពឹងផ្អែកលើកម្លាំងពលកម្មមនុស្សច្រើនជាងម៉ាស៊ីន ដែលកាត់បន្ថយការប្រើប្រាស់ថាមពល និងការបញ្ចេញកាកសំណល់ឧស្សាហកម្មច្រើន។ រីឯ ផលិតផលប្រើប្រាស់ដោយម៉ាស៊ីន ខុសពីការប៉ាក់ដោយដៃ ការផលិតដោយម៉ាស៊ីនផ្តោតសំខាន់លើ ប្រសិទ្ធភាព និង បរិមាណ។ យ៉ាងណាមិញផលិតផលដែលផលិតដោយម៉ាស៊ីនមានថោកតម្លៃសមរម្យជាង ការផលិតដោយដៃ។ នេះដោយសារតែម៉ាស៊ីនអាចផលិតបានយ៉ាងលឿន និងកាត់បន្ថយថ្លៃដើមពលកម្មយ៉ាងច្រើន។ ភាពងាយស្រួលក្នុងការផលិតបានច្រើនធ្វើឱ្យផលិតផលទាំងនេះអាចដាក់លក់ក្នុងតម្លៃទាប ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ទូទៅអាចរកទិញបាន។ មិនតែប៉ុណ្ណោះល្បឿនគឺជាចំណុចខ្លាំងមួយរបស់ការផលិតដោយម៉ាស៊ីនផងដែរ។ ម៉ាស៊ីនអាចផលិតបានក្នុង បរិមាណច្រើន និង លឿន ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដ៏ធំ។ ដូច្នេះហើយវាគឺសំខាន់ណាស់សម្រាប់ឧស្សាហកម្មម៉ូដ និងវាយនភ័ណ្ឌ ដែលទាមទារអោយមានការបត់បែនខ្ពស់តាមតម្រូវការទីផ្សារ។ យ៉ាងណាមិញ ផលិតផលដែលផលិតដោយម៉ាស៊ីនមាន ភាពដូចគ្នា និង ស្តង់ដារ ខ្ពស់។ ដោយហេតុនេះ ទើបផលិតផលនីមួយៗមានរូបរាង ទំហំ និងគុណភាពស្រដៀងគ្នា ដែលងាយស្រួលក្នុងការគ្រប់គ្រងគុណភាព និងការវេចខ្ចប់សម្រាប់ចែកចាយទ្រង់ទ្រាយធំ។ សរុបមក ទាំងពីរវិធីសាស្ត្រនេះបំពេញតម្រូវការទីផ្សារ និងទស្សនវិជ្ជាផលិតកម្មខុសៗគ្នាទៅតាមអ្នកប្រើប្រាស់។